ពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ និងចាក់ឫសជ្រៅនៅក្នុងសង្គមខ្មែរអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ បច្ចុប្បន្ន ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយប្រជាជនខ្មែរប្រមាណ ៩៥% កាន់ព្រះពុទ្ធសាសនា។ ពុទ្ធសាសនានៅកម្ពុជាមានប្រវត្តិយូរលង់ ដែលរួមបញ្ចូលទាំងនិកាយសំខាន់ៗមួយចំនួន។ ជាទូទៅ មាននិកាយសំខាន់ៗពីរដែលបានជះឥទ្ធិពលដល់ប្រទេសកម្ពុជាក្នុងប្រវត្តិសាស្ត្រ។ និកាយទី១គឺ ព្រះពុទ្ធសាសនាមហាយាន ឬ វជ្រយាន បានចូលមកដល់ប្រទេសកម្ពុជាតាំងពីសម័យអាណាចក្រភ្នំ និងចេនឡា។ និកាយនេះបានរីកចម្រើនខ្លាំងបំផុតក្នុងសម័យអង្គរ ក្រោមរាជ្យរបស់ព្រះបាទ ជ័យវរ្ម័នទី ៥ ព្រះបាទ សូរ្យវរ្ម័នទី ១ និងព្រះបាទ ជ័យវរ្ម័នទី ៧។ រូបចម្លាក់ពុទ្ធបដិមាដែលមានមុខបួននៅប្រាសាទបាយ័ន គឺជានិមិត្តរូបនៃឥទ្ធិពលព្រះពុទ្ធសាសនាមហាយាន ដែលគេជឿថាជាព្រះពោធិសត្វលោកេស្វរៈ។ លក្ខណៈសំខាន់ៗនៃព្រះពុទ្ធសាសនាមហាយានគឺ សង្កត់ធ្ងន់លើគំនិតពោធិសត្វ ដែលជាអ្នកដែលបានត្រាស់ដឹងហើយ ប៉ុន្តែជ្រើសរើសមិនទាន់ចូលព្រះនិព្វាន ដើម្បីជួយសព្វសត្វឱ្យរួចផុតពីទុក្ខ។ និកាយនេះមានគោលបំណងសង្គ្រោះសព្វសត្វឱ្យរួចផុតពីទុក្ខទាំងអស់គ្នា មិនមែនតែបុគ្គលម្នាក់ៗនោះទេ។ ក្នុងនិកាយមហាយាន ដែលបានឃ្លាតឆ្ងាយពីទ្រឹស្ដីគោលនៃការប្រៀនប្រដៅមូលដ្ឋានរបស់ព្រះសម្មាសម្ពុទ្ធ គេសង្កេតឃើញមានជំនឿលើកត្តាដូចតទៅ៖ ការរំដោះមនុស្សលោកដែលជាសភាវៈទាំងអស់ដោយព្រះពោធិសត្វ ការមាន មេត្រី ឬមេត្តា ករុណាធម៌ចំពោះខ្លួនឯង ។ ជំនឿលើប្រាថ្នាឬបញ្ញា ក្នុងលទ្ធិមហាយាន ដែលដោះលែងឱ្យមានសេរីភាពលើសូន្យឬភាពទទេ។ លទ្ធិមហាយាន ត្រូវបានគេស្គាល់ថាជាយានធំ ព្រោះគេជឿថាវាអាចដឹកនាំមនុស្សជាច្រើនទៅកាន់ការត្រាស់ដឹងជាងនិកាយហីនយាន។ មហាយានជាលទ្ធិថ្មីប្រកបដោយវិន័យ ឬ ធម៌ដែលធូរស្រាល មិនមែន តឹងតែងហ្មត់ចត់ដូចហីនយានឡើយ។ អ្នកកាន់លទ្ធិនេះគោរពប្រតិបត្តិតាម អាចរិយវាទ គឺតាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា ដែលក្នុងនោះមាន ព្រះលោកេស្វរៈ ជាដើម។ តាមប្រវត្តិសាស្ត្រ ព្រះពុទ្ធសាសនាមហាយានបានរីកចម្រើនយ៉ាងខ្លាំងនៅ ទីក្រុងនាលន្តា ដែលត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី ៥ នៃគ.ស.។ ក្នុងចំណោមព្រះសង្ឃសំខាន់ៗដែលជាតំណាងនៅទីនោះ មានដូចជា ព្រះគ្រូចន្ទ្រគោមិន ដែលជាអ្នកប្រាជ្ញផ្នែកវេយ្យាករណ៍ដ៏ល្បីល្បាញ។ ប្រជាជនកម្ពុជាបានចាប់ផ្តើមគោរពព្រះពុទ្ធសាសនានិកាយមហាយានតាំងពី សតវត្សរ៍ទី ៨ មកម្ល៉េះ។ មិនតែប៉ុណ្ណោះឥទ្ធិពលមហាយានបានបន្សល់ទុកនូវស្នាដៃសិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យជាច្រើននៅកម្ពុជា ដូចជាប្រាសាទបាយ័នជាដើម។ បច្ចុប្បន្ន ព្រះពុទ្ធសាសនាមហាយានមិនមែនជានិកាយលេចធ្លោនៅកម្ពុជានោះទេ ប៉ុន្តែនៅតែមានវត្តមានក្នុងចំណោមជនជាតិវៀតណាម និងចិនមួយចំនួនដែលរស់នៅកម្ពុជា។ រីឯនិកាយទី២នោះគឺ ព្រះពុទ្ធសាសនាហីនយាន ឬ ថេរវាទ ត្រូវបានគេជឿថាបានផ្សព្វផ្សាយចូលមកដល់ប្រទេសកម្ពុជាតាំងពីសម័យហ្វូណន ប្រហែលសតវត្សរ៍ទី ១ ដល់ទី ៦ នៃគ.ស.។ ប៉ុន្តែវាបានរីកចម្រើនខ្លាំង និងក្លាយជាសាសនារបស់រដ្ឋនៅក្នុងប្រទេសកម្ពុជាចាប់ពី សតវត្សរ៍ទី ១៣ តទៅ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ព្រះពុទ្ធសាសនានេះមានប្រភពមកពីប្រទេសឥណ្ឌា។ និកាយថេរវាទ ដែលមានន័យថា និកាយចាស់ទុំត្រូវបានគេស្គាល់ថាជាលទ្ធិដែលមានបទប្បញ្ញត្តិតឹងរ៉ឹង។ នៅប្រទេសឥណ្ឌា លទ្ធិនេះត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រតាមរយៈឯកសារសំខាន់ៗដូចជា ទិបវង្ស និង មហាវង្ស ដែលនិពន្ធដោយ ព្រះថេរមហានាម។ ក្រៅពីនេះ ក៏មានឯកសារជាច្រើនទៀតដូចជាអត្ថាធិប្បាយរបស់ ព្រះពុទ្ធឃោសៈ នាពាក់កណ្តាលសតវត្សរ៍ទី ៥ នៃគ.ស. ព្រមទាំងកំណត់ហេតុរបស់អ្នកដំណើរចិនល្បីៗដូចជា ហ្វាហាន សួនសាង និង អ៊ីឈឹង ជាដើម។ វិស័យបុរាណវិទ្យា និងសិលាចារឹកក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមទិន្នន័យប្រវត្តិសាស្ត្រទាំងនេះផងដែរ។ លទ្ធិថេរវាទ ឬហីនយាន បានចាប់ផ្តើមរីកដុះដាល និងចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងរជ្ជកាលរបស់ ព្រះបាទអសោក នៃរាជវង្សមូរយៈ ២៩២-២៣៦ មុនគ.ស.។ ក្នុងសម័យនោះ ព្រះអង្គបានបញ្ជាឱ្យ ព្រះមហាថេរមហិន្ទ និមន្តទៅទេសនាផ្សព្វផ្សាយព្រះពុទ្ធសាសនានៅ លង្កាទ្វីប។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានកើតឡើងនៅសតវត្សរ៍ទី ៣ មុនគ.ស.។ វាជាមូលហេតុចម្បងនៃការជ្រួតជ្រាប និងផ្សព្វផ្សាយព្រះពុទ្ធសាសនានៅក្នុងចំណោមប្រជាជនស្រីលង្កា រហូតមកដល់បច្ចុប្បន្ន។ យោងតាមឯកសារប្រវត្តិសាស្ត្រ វប្បធម៌ព្រះពុទ្ធសាសនាហីនយាន ឬថេរវាទ បានហូរចូលមកដល់ នគរភ្នំ តាំងពីសតវត្សរ៍ទី ៣ មុនគ.ស. ក្នុងរជ្ជកាលព្រះបាទអសោក ក្រោយពេលដែលព្រះអង្គបានធ្វើសង្គាយនាព្រះធម៌រួច។ ឯកសារបានបញ្ជាក់ថា ព្រះមោគ្គល្លិបុត្តភិស្សត្ថេរ ដែលជាមេព្រះសង្ឃ បានចាត់ព្រះថេរពីរព្រះអង្គគឺ សោណត្ថេរ និង ឧត្តរត្ថេរ ឱ្យទៅផ្សព្វផ្សាយព្រះពុទ្ធសាសនានៅ ជ្រោយសុវណ្ណភូមិ ដែលរួមបញ្ចូលទាំងទឹកដីខ្មែរយើងផងដែរ។ ដូច្នេះហើយ ទឹកដីខ្មែរតាំងពីអតីតកាល មុនការបង្កើតរដ្ឋភ្នំនាដើមសតវត្សរ៍ទី ១ នៃគ.ស. ពិតជាបានទទួលលទ្ធិព្រះពុទ្ធសាសនាហីនយាន ឬថេរវាទ ស្របពេលជាមួយនឹងប្រទេសភូមា ដែលជាប្រទេសជិតខាងបន្ទាប់ពីសន្និបាតសង្ឃនោះ។ នេះក៏មានន័យថា ព្រះពុទ្ធសាសនាថេរវាទបានចូលមកដល់កម្ពុជាមុនការបង្កើតរដ្ឋរបស់ថៃនៅសតវត្សរ៍ទី ១៣ នៃគ្រិស្តសករាជទៅទៀត។ នេះគឺជាភស្តុតាងប្រវត្តិសាស្ត្រដែលអាចបញ្ជាក់ឱ្យយើងឃើញថា លទ្ធិព្រះពុទ្ធសាសនាថេរវាទប្រហែលជាត្រូវបានផ្សព្វផ្សាយនៅក្នុងដែនដីខ្មែរតាំងពី សតវត្សរ៍ទី ៣ មុនគ.ស. ដូចដែលបានលើកឡើងដោយ ព្រះភិក្ខុប៉ាង ខាត់។ ទោះជាយ៉ាងណាក៏ដោយ ភាពរុងរឿង និងវឌ្ឍនភាពពិតប្រាកដនៃព្រះពុទ្ធសាសនានេះ បានចាប់ផ្តើមឡើងត្រឹមតែនៅចន្លោះ សតវត្សរ៍ទី ២ ដល់សតវត្សរ៍ទី ៤ នៃគ.ស. ប៉ុណ្ណោះ ដែលជាពេលមួយដែលលទ្ធិព្រាហ្មណ៍សាសនាក៏មានឥទ្ធិពលខ្លាំងជាងផងដែរ។ ហេតុនេះបើទោះបីជាព្រះពុទ្ធសាសនាថេរវាទជាសាសនារបស់រដ្ឋ និងជាសាសនាចម្បងរបស់ប្រជាជនខ្មែរបច្ចុប្បន្នក៏ដោយ ក៏ធាតុផ្សំនៃសាសនាដទៃទៀតនៅតែមានវត្តមាន។ នេះហើយជាអ្វីដែលធ្វើឱ្យព្រះពុទ្ធសាសនានៅកម្ពុជាមានលក្ខណៈពិសេស និងសម្បូរបែប។ ប្រជាជនខ្មែរជាច្រើនអាចទៅវត្តធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនា ប៉ុន្តែក្នុងពេលជាមួយគ្នានោះក៏គោរពអ្នកតា ឬធ្វើពិធីសែនព្រេនតាមជំនឿបុរាណដែរ។